ការស្វែងរកទីតាំងថតរូបក្នុងទីក្រុង គឺជាសិល្បៈនៃការរុករក និងការរកឃើញនូវភាពស្រស់ស្អាតដែលបង្កប់ខ្លួននៅតាមដងផ្លូវ ស្ថាបត្យកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។ គោលបំណងចម្បងគឺដើម្បីស្វែងរកនូវសោភ័ណភាពប្លែកៗនៃស្ថាបត្យកម្មអាគារទំនើប និងបុរាណដែលបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រក្នុងទីក្រុង។ យើងចង់ផ្ដិតយកនូវសកម្មភាពរស់នៅប្រចាំថ្ងៃដ៏រស់រវើករបស់ប្រជាជនក្នុងទីក្រុង ដើម្បីបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌នៃតំបន់នីមួយៗ។ ស្វែងរកជ្រុងថតរូបថ្មីប្លែកដែលនាំមកនូវទស្សនីយភាពដ៏អស្ចារ្យ និងមានភាពទាក់ទាញខ្លាំងសម្រាប់ភ្នែកអ្នកទស្សនា និងគ្រប់មជ្ឈដ្ឋានទាំងអស់។ យើងចង់ប្រើប្រាស់ពន្លឺ និងស្រមោលដែលកើតចេញពីចន្លោះអាគារខ្ពស់ៗ ដើម្បីបង្កើតជារូបភាពដែលមានតុល្យភាព និងភាពទាក់ទាញខ្លាំង។ គោលបំណងគឺដើម្បីកសាងនូវបណ្ដុំរូបភាព ផ្ទាល់ខ្លួនឱ្យមានភាពសម្បូរបែប និងមានលក្ខណៈអាជីពសម្រាប់ការងារសិល្បៈ។ ការដើររុករកទីតាំងថតរូបជួយឱ្យយើងបានស្គាល់ពីភូមិសាស្ត្រ និងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងបានកាន់តែស៊ីជម្រៅ។ ការស្វែងរកទីតាំងថ្មីៗជួយជម្រុញនូវភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហាបច្ចេកទេសក្នុងស្ថានភាពពន្លឺផ្សេងៗគ្នានៃទីក្រុង។ គោលបំណងគឺដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អ្នកថតរូបដូចគ្នា តាមរយៈការចែករំលែកទីតាំង និងបទពិសោធន៍នៃការថតរូប។ ជាចុងក្រោយ សកម្មភាពនេះជួយឱ្យយើងចេះសង្កេត និងឱ្យតម្លៃលើភាពស្រស់ស្អាតដែលនៅជុំវិញខ្លួន ទោះបីជាក្នុងភាពរញ៉េរញ៉ៃនៃទីក្រុងក៏ដោយ។ ការស្វែងរកទីតាំងថតរូបក្នុងទីក្រុង ទាមទារឲ្យមានសម្ភារៈដែលចាំបាច់មួយចំនួន។ តួយ៉ាងដូចជា ស្មាតហ្វូនដែលមានកាមេរ៉ាល្អ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ថតរូបទុកជាគំរូ និងកត់ត្រាទីតាំង។ កម្មវិធីផែនទី ជួយឱ្យយើងអាចចំណាំទីតាំង និងស្វែងរកផ្លូវធ្វើដំណើរបានយ៉ាងរហ័ស។ កាមេរ៉ាឌីជីថលខ្នាតតូច ឬកាមេរ៉ាគ្មានកញ្ចក់ សម្រាប់សាកល្បងថតប្លង់ពិតប្រាកដជាមួយនឹងឡេនផ្សេងៗគ្នា។ សៀវភៅកត់ត្រា និងប៊ិច សម្រាប់សរសេររៀបរាប់ពីអារម្មណ៍ និងគំនិតដែលកើតមាននៅពេលឃើញទីតាំងនោះ។ ថ្មបម្រុង គឺជាសម្ភារៈមិនអាចខ្វះបាន ដើម្បីធានាថាឧបករណ៍អេឡិចត្រូនិចមិនអស់ថ្មក្នុងពេលរុករក។ កម្មវិធីតាមដានពន្លឺព្រះអាទិត្យ ជួយឱ្យយើងដឹងពីទិសដៅពន្លឺច្បាស់លាស់នៅម៉ោងនីមួយៗ។ ស្បែកជើងសម្រាប់ដើរដែលមានផាសុខភាព ជួយឱ្យយើងអាចដើររុករកតាមផ្លូវបានរាប់ម៉ោងដោយមិនឈឺជើង។ ដបទឹកផឹកដើម្បីរក្សាជាតិទឹកក្នុងខ្លួន ក្នុងអំឡុងពេលដើររុករកនៅក្រោមអាកាសធាតុក្ដៅនៃទីក្រុង។ កាតាបស្ពាយដែលមានទំម្ងន់ស្រាល និងមានសុវត្ថិភាពសម្រាប់ដាក់ឧបករណ៍សំខាន់ៗជាប់តាមខ្លួន។ មួក និងវ៉ែនតាការពារកម្ដៅថ្ងៃ ដើម្បីការពារភ្នែក និងស្បែកក្នុងអំឡុងពេលដើរនៅទីវាល។ កែវយឺតខ្នាតតូច អាចជួយឱ្យយើងមើលឃើញព័ត៌មានលម្អិតនៃអាគារខ្ពស់ៗពីចម្ងាយបានយ៉ាងច្បាស់។ ត្រីវិស័យ ឬកម្មវិធីត្រីវិស័យក្នុងទូរសព្ទ សម្រាប់កំណត់ទិសដៅខាងកើត និងខាងលិចឱ្យបានត្រឹមត្រូវ។ កាតាប បម្រុង និងឧបករណ៍ផ្ទុកទិន្នន័យ ដើម្បីរក្សាទុករូបភាពដែលបានសាកល្បងថតឱ្យបានច្រើន។ អាវភ្លៀង សម្រាប់ការពារខ្លួនពីការប្រែប្រួលអាកាសធាតុភ្លាមៗក្នុងក្រុង។ ឧបករណ៍វាស់កម្រិតពន្លឺ សម្រាប់អ្នកថតរូបអាជីពដែលចង់បានភាពច្បាស់លាស់កម្រិតខ្ពស់។ លិខិតបញ្ជាក់ខ្លួន សម្រាប់បង្ហាញដល់ម្ចាស់ទីតាំងនៅពេលយើងចង់សាកសួរព័ត៌មាន។ សម្ភារៈសង្គ្រោះបឋមខ្នាតតូច ដូចជាបង់បិទដំបៅ សម្រាប់ករណីមានគ្រោះថ្នាក់ស្រាលៗពេលដើរ។ ក្រដាសសើមសម្រាប់ជូតសម្អាតឡេន ឬកាមេរ៉ា នៅពេលដែលមានធូលីតោងជាប់។ ការមានសម្ភារៈត្រឹមត្រូវជួយឱ្យអ្នកមានអារម្មណ៍ជឿជាក់ និងផ្ដោតលើការរកឃើញអ្វីដែលថ្មីជានិច្ច។ ការស្វែងរកទីតាំងថតរូបក្នុងទីក្រុង តម្រូវឲ្យយើងមានការត្រៀមខ្លួនមួយចំនួន។ ដោយសកម្មភាពដំបូងគឺការស្រាវជ្រាវតាមរយៈបណ្ដាញសង្គម ដូចជា អុីនស្តាក្រាម ឬ ភីនធឺរេស ដើម្បីមើលតម្រុយទីតាំង។ ការប្រើប្រាស់ ហ្គូហ្គល ស្ទ្រីត វីយូ ដើម្បីពិនិត្យមើលស្ថានភាពផ្លូវជុំវិញទីតាំង មុននឹងសម្រេចចិត្តទៅដល់ទីនោះ។ ការចេញដំណើរពីព្រលឹមស្រាងៗជួយឱ្យយើងឃើញពន្លឺពណ៌មាសចាំងលើអាគារយ៉ាងត្រកាល និង បង្កើតបានជាទិដ្ឋភាពដ៏វិសេសវិសាលបំផុត។ ការដើរដោយគ្មានគោលដៅច្បាស់លាស់ជួនកាលនាំឱ្យយើងរកឃើញទីតាំងដែលមិនធ្លាប់មាននរណាថតពីមុន។ ការផ្តិតរូបភាពគ្រប់ជ្រុងជ្រោយជួយឱ្យយើងយល់ច្បាស់ពីសក្តានុពលនៃទីតាំងនីមួយៗ និង រៀបចំបង្គុំរូបភាពឱ្យកាន់តែមានសោភ័ណភាពល្អឥតខ្ចោះ។ ការសាកសួរព័ត៌មានពីអ្នកស្រុក ឬអ្នកលក់ដូរនៅក្បែរនោះ អំពីប្រវត្តិទីតាំង និងពេលវេលាដែលស្ងប់ស្ងាត់បំផុត។ យើងគួរតែកត់ត្រាទុកនូវរាល់ឧបសគ្គដែលអាចកើតមាន ដូចជា សំឡេងរំខាន ឬការដ្ឋានសំណង់ជិតៗនោះ។ សកម្មភាពពិនិត្យមើលផ្ទៃខាងក្រោយ និងផ្ទៃខាងមុខ ដើម្បីបង្កើតជម្រៅរូបភាព។ ការសាកល្បងឈរនៅទីតាំងដែលត្រូវឈរ ដើម្បីពិនិត្យមើលថាពន្លឺធ្លាក់ចំមុខ ឬចំផ្នែកណាខ្លះ។ យើងត្រូវកត់ចំណាំពីកន្លែងចតយានយន្ត និងបន្ទប់ទឹកសាធារណៈដែលនៅជិតបំផុតសម្រាប់ក្រុមការងារ។ សកម្មភាពសង្កេតមើលចលនានៃស្រមោលអាគារ ព្រោះវាអាចផ្លាស់ប្តូររូបរាងនៃរូបភាពទាំងស្រុងទៅតាមម៉ោង។ ការស្វែងរកចំណុចប្រសព្វនៃបន្ទាត់ ដូចជា ផ្លូវរថភ្លើង ឬខ្សែភ្លើងដែលជួយទាញភ្នែកអ្នកមើល។ យើងគួរតែត្រលប់ទៅទីតាំងដដែលក្នុងថ្ងៃផ្សេងគ្នា ដើម្បីប្រៀបធៀបបរិយាកាសក្នុងស្ថានភាពអាកាសធាតុខុសគ្នា។ សកម្មភាពទាក់ទងម្ចាស់ទីតាំងដើម្បីសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ជៀសវាងបញ្ហាផ្លូវច្បាប់នៅថ្ងៃថត។ ការប្រើប្រាស់ដ្រូន ដើម្បីមើលទីតាំងពីលើអាកាស ក្នុងករណីដែលចង់បានប្លង់ប្លែកពីខាងលើ។ យើងកត់ត្រាទុកនូវរាល់ពណ៌ចម្បងដែលមាននៅទីតាំងនោះ ដើម្បីងាយស្រួលក្នុងការរៀបចំម៉ូដសម្លៀកបំពាក់។ ការវាយតម្លៃពីកម្រិតសុវត្ថិភាពនៃទីតាំង ជាពិសេសប្រសិនបើត្រូវថតរូបនៅពេលយប់ជ្រៅ។ យើងគួរតែធ្វើការជ្រើសរើសទីតាំងបម្រុង ក្នុងករណីដែលទីតាំងចម្បងមានបញ្ហាដែលមិនអាចថតបាន។ ការរៀបចំឯកសារទីតាំង ដែលមានទាំងរូបថត និងព័ត៌មានលម្អិតសម្រាប់ផ្ញើជូនក្រុមការងារ។ ការស្វែងរកទីតាំងថតរូបក្នុងទីក្រុង នឹងផ្ដល់នូវប្រភេទរូបភាព និងវីដេអូដែលមានលក្ខណៈសម្បូរបែប និងមានសោភ័ណភាពប្លែកៗពីគ្នា។ តួយ៉ាងដូចជា រូបថតប្រភេទស្ថាបត្យកម្ម បង្ហាញពីភាពអស្ចារ្យនៃអាគារខ្ពស់ៗដែលមានរចនាបថទំនើប។ ទិដ្ឋភាពនៃរូបថតស្ថាបត្យកម្មបុរាណផ្ដោតលើព័ត៌មានលម្អិតនៃក្បូរក្បាច់ និងសំណង់សម័យមុនដែលបង្កប់នូវភាពបុរាណ និងអតីតកាល។ រូបថតបែបផ្លូវថ្នល់ បង្ហាញពីសកម្មភាពរស់នៅពិតៗរបស់មនុស្សក្នុងទីក្រុងដោយគ្មានការរៀបចំទុកជាមុន។ ទិដ្ឋភាពនៃអ្នកលក់ដូរតាមចិញ្ចើមថ្នល់ផ្ដល់នូវរូបភាពដែលមានពណ៌ចម្រុះ និងបង្ហាញពីជីវភាពរស់នៅបែបសាមញ្ញបំផុត។ រូបថតប្រភេទពន្លឺរាត្រី បង្ហាញពីភាពស្រស់ស្អាតនៃពន្លឺភ្លើងពណ៌តាមដងផ្លូវ និងអាគារនានានៅពេលយប់។ ទិដ្ឋភាពខ្សែពន្លឺវែងៗនៃរថយន្ត បង្កើតបានជាវីដេអូឬរូបថតដែលមានចលនារស់រវើក និងមានថាមពល។ រូបថតបែបសខ្មៅ ផ្ដោតសំខាន់លើកម្រិតពន្លឺ ស្រមោល និងរូបរាងនៃសំណង់ទីក្រុងឱ្យមើលទៅមានភាពជ្រាលជ្រៅ។ ទិដ្ឋភាពស្រមោលមនុស្សដែលដើរកាត់ពន្លឺថ្ងៃនាពេលល្ងាច បង្កើតបានជាសិល្បៈរូបភាពបែបអាថ៌កំបាំង និងទាក់ទាញភ្នែក។ វីដេអូប្រភេទ វីដេអូបង្រួមពេលវេលា បង្ហាញពីការប្រែប្រួលនៃពន្លឺមេឃ និងលំហូរចរាចរណ៍ក្នុងទីក្រុងពីពេលថ្ងៃទៅពេលយប់យ៉ាងរហ័ស។ រូបភាពពីលើអាកាសបង្ហាញឱ្យឃើញនូវសម្រស់ទីក្រុងដ៏ធំល្វឹងល្វើយប្រៀបដូចជាសមុទ្រនៃសំណង់អាគារខ្ពស់ៗ និង មានភាពរស់រវើកបំផុតសម្រាប់ភ្នែកអ្នកទស្សនា។ ទិដ្ឋភាពនៃសួនច្បារសាធារណៈក្នុងទីក្រុងផ្ដល់នូវរូបភាពដែលមានពណ៌បៃតងស្រស់ កាត់ជាមួយនឹងភាពប្រផេះនៃបេតុងអាគារ។ រូបភាពចាំងក្នុងទឹកភ្លៀងឬកញ្ចក់បង្កើតបានជាទិដ្ឋភាពសិល្បៈដ៏ទាក់ទាញ និង ផ្តល់នូវអារម្មណ៍ប្លែកភ្នែកដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតខ្ពស់។ រូបភាពទីក្រុងបែបភាពយន្ត បង្ហាញពីបរិយាកាសទីក្រុងដែលមានការប្រើប្រាស់ពណ៌ ឱ្យដូចទៅនឹងខ្សែភាពយន្ត។ រូបថតប្រភេទជីវិតសហគមន៍ បង្ហាញពីការជួបជុំគ្នារបស់មនុស្សនៅតាមទីធ្លាសាធារណៈ ឬតំបន់ប្រវត្តិសាស្ត្រ។ ទិដ្ឋភាពនៃគំនូរសិល្បៈលើជញ្ជាំង ផ្ដល់នូវរូបថតដែលមានលក្ខណៈច្នៃប្រឌិត និងមានពណ៌ឆើតឆាយ។ រូបភាពថតពីក្រោមឡើងលើបង្ហាញពីភាពអស្ចារ្យនៃអាគារខ្ពស់កប់ពពក និង ហាក់ដូចជាកំពុងលូកដៃទៅប៉ះផ្ទៃមេឃដ៏ធំល្វឹងល្វើយដែលមើលទៅគួរឱ្យស្ងើចសរសើរ។ ទិដ្ឋភាពនៃមធ្យោបាយធ្វើដំណើរដូចជា ឡានក្រុង ឬស៊ីក្លូ បង្ហាញពីនិមិត្តរូប និងលក្ខណៈពិសេសនៃទីក្រុងនីមួយៗ។ ទិដ្ឋភាពនៃផ្សារទំនើប ឬមជ្ឈមណ្ឌលពាណិជ្ជកម្មផ្ដល់នូវរូបភាពដែលបង្ហាញពីភាពស៊ីវិល័យ និងភាពមមាញឹកនៃជីវិតសម័យថ្មី។ ការស្វែងរកទីតាំងថតរូបក្នុងទីក្រុង គឺមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ ដោយការស្វែងរកទីតាំងជួយឱ្យអ្នកថតរូបមានការគ្រប់គ្រងខ្ពស់លើលទ្ធផលការងារ និងកាត់បន្ថយហានិភ័យនៃកំហុស។ អត្ថប្រយោជន៍ដ៏ធំគឺការបង្កើនប្រសិទ្ធភាពពេលវេលានៅថ្ងៃថតពិតប្រាកដ ដោយមិនចាំបាច់ដើររកប្លង់ទៀតឡើយ។ សារៈសំខាន់គឺការបង្កើតនូវស្ទីលផ្ទាល់ខ្លួន តាមរយៈការរកឃើញទីតាំងប្លែកៗ។ ការរុករកជួយឱ្យអ្នកថតរូបយល់ដឹងពីសង្គម និងវប្បធម៌នៃតំបន់នីមួយៗក្នុងទីក្រុងកាន់តែស៊ីជម្រៅ។ វាជួយឱ្យយើងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់ទីកន្លែងសាមញ្ញឱ្យក្លាយជាសិល្បៈដ៏អស្ចារ្យ។ ការស្វែងរកទីតាំងជួយឱ្យម៉ូដែល និងអតិថិជនមានអារម្មណ៍ជឿជាក់ និងមានផាសុកភាពក្នុងពេលថត។ វាជួយឱ្យអ្នកថតរូបត្រៀមឧបករណ៍បានត្រឹមត្រូវ ដូចជាការដឹងថាត្រូវប្រើឡេនប្រភេទណាសម្រាប់កន្លែងតូចចង្អៀត។ សារៈសំខាន់សម្រាប់ការងារពាណិជ្ជកម្ម គឺការធានាថារូបភាពនឹងឆ្លុះបញ្ចាំងពីតម្លៃនៃម៉ាកផលិតផលបានល្អបំផុត។ ការរុករកជួយកសាងទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងម្ចាស់អាជីវកម្មតាមដងផ្លូវក្នុងទីក្រុង។ វាផ្ដល់នូវភាពស្ងប់សុខដល់អ្នកថតរូប ដោយដឹងថាគ្រប់យ៉ាងត្រូវបានរៀបចំទុកជាមុនយ៉ាងហ្មត់ចត់។ អត្ថប្រយោជន៍សម្រាប់សុខភាពគឺការដើររុករកគឺជាការហាត់ប្រាណមួយបែប ដែលជួយឱ្យរាងកាយមាំមួន។ ការស្វែងរកទីតាំងជួយឱ្យយើងចេះសង្កេតមើលពិភពលោកក្នុងជ្រុងថ្មី ដែលមនុស្សភាគច្រើនមិនដែលបានឃើញ។ វាជួយឱ្យរូបភាពដែលថតចេញមកមានអត្ថន័យ ព្រោះទីតាំងនីមួយៗមានរឿងរ៉ាវរបស់វា។ ការរុករកទីតាំងជួយឱ្យយើងជៀសវាងការថតរូបជាន់ប្លង់ដដែលៗជាមួយអ្នកថតរូបដទៃទៀត។ វាជួយឱ្យយើងដឹងពីស្ថានភាពចរាចរណ៍ ដែលជួយក្នុងការរៀបចំពេលវេលាធ្វើដំណើរឱ្យបានទាន់ពេល។ សារៈសំខាន់នៃការរុករកទីតាំងគឺការរក្សាបាននូវភាពអាជីព និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ។ ការប្រើប្រាស់ពន្លឺធម្មជាតិដ៏ត្រកាលជួយឱ្យរូបភាពមានសោភ័ណភាព និង កាត់បន្ថយការប្រើប្រាស់គ្រឿងតុបតែងភ្លើងសិប្បនិម្មិតដែលនាំឱ្យរូបភាពមើលទៅមានភាពរស់រវើក។ ការស្វែងរកទីតាំងគឺជាការវិនិយោគលើចំណេះដឹងដែលនឹងផ្ដល់ផលចំណេញយ៉ាងច្រើនក្នុងអាជីពថតរូប។ វាជួយឱ្យអ្នកថតរូបមានភាពបត់បែនខ្ពស់ នៅពេលដែលស្ថានភាពជាក់ស្ដែងមានការប្រែប្រួល។ ជាចុងក្រោយ វាជួយឱ្យការថតរូបមិនមែនត្រឹមតែជាការចុចកាមេរ៉ា ប៉ុន្តែជាបទពិសោធន៍នៃការរកឃើញសម្រស់ពិត។ បន្ថែមពីនេះ ការរុករកទីតាំងក្នុងក្រុងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងការគោរពសិទ្ធិឯកជនរបស់អ្នកដទៃជានិច្ច។ យើងគួរតែសុំការអនុញ្ញាតជានិច្ចមុននឹងចូលទៅក្នុងទីតាំងឯកជន ឬតំបន់ដែលមានការហាមឃាត់។ ការរក្សាបរិស្ថានស្អាត និងមិនបង្កការរំខានដល់អ្នករស់នៅក្បែរនោះ គឺជាកាតព្វកិច្ចរបស់អ្នករុករក។ យើងត្រូវមានភាពស្មោះត្រង់ក្នុងការផ្ដល់ព័ត៌មានដល់ក្រុមការងារអំពីគុណសម្បត្តិ និងគុណវិបត្តិនៃទីតាំង។ ការរុករកទីតាំងគឺជាការរៀនសូត្រពីភាពអត់ធ្មត់ ព្រោះមិនមែនរាល់ការដើរទាំងអស់សុទ្ធតែរកឃើញកន្លែងស្អាតឡើយ។ យើងគួរតែលើកទឹកចិត្តឱ្យមានការថតរូបនៅតាមតំបន់ដែលមិនសូវមានគេស្គាល់ ដើម្បីជួយផ្សព្វផ្សាយពីតំបន់នោះ។ ការយល់ដឹងពីច្បាប់ចរាចរណ៍ និងការចតយានយន្តឱ្យបានត្រឹមត្រូវក្នុងពេលរុករកទីតាំង។ ចូររក្សាការសម្ងាត់នៃទីតាំងខ្លះដែលងាយរងគ្រោះដោយការបំផ្លាញ ដើម្បីការពារកុំឱ្យមានការបំផ្លិចបំផ្លាញពីមនុស្សច្រើនលើសលប់។ ការរុករកទីតាំងគឺជាការផ្សារភ្ជាប់បេះដូងរបស់អ្នកថតរូបទៅនឹងដង្ហើមនៃទីក្រុងដែលខ្លួនរស់នៅ។ យើងគួរតែមានភាពក្លាហានក្នុងការដើរចូលទៅក្នុងផ្លូវដែលមើលទៅសាមញ្ញបំផុត ដើម្បីរកឃើញអ្វីដែលអស្ចារ្យបំផុត។ ការថតរូបសាកល្បងត្រូវធ្វើឡើងដោយភាពហ្មត់ចត់បំផុត ដូចជាការថតរូបពិតប្រាកដដែរ។ យើងគួរតែត្រៀមខ្លួនជានិច្ចសម្រាប់ការផ្លាស់ប្តូរផែនការ ប្រសិនបើទីតាំងដែលរកឃើញមិនស័ក្តិសម។ ការស្វែងរកទីតាំងគឺជាផ្នែកមួយនៃការកសាងទំនុកចិត្តរវាងអ្នកថតរូប និងអ្នកដឹកនាំរឿង ឬអតិថិជន។ យើងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះសុវត្ថិភាពឧបករណ៍កាមេរ៉ាក្នុងពេលដើរនៅទីសាធារណៈ។ ការរុករកទីតាំងជួយឱ្យយើងយល់ពីភាពស្រស់ស្អាតនៃភាពមិនល្អឥតខ្ចោះនៃទីក្រុង។ យើងគួរតែកត់ត្រាទុកនូវលេខទូរសព្ទរបស់អ្នកគ្រប់គ្រងទីតាំង ដើម្បីងាយស្រួលក្នុងការសម្របសម្រួលពេលក្រោយ។ ការជ្រើសរើសទីតាំងដែលមាននិរន្តរភាព និងមិនប៉ះពាល់ដល់វប្បធម៌តំបន់ គឺជាការងារដ៏ថ្លៃថ្នូរ។ រាល់ការធ្វើដំណើររុករកទីតាំងនីមួយៗ គឺជាការសន្សំបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។ ការស្វែងរកទីតាំងនឹងធ្វើឱ្យការងារថតរូបរបស់អ្នកកាន់តែមានភាពចាស់ទុំ និងមានភាពទាក់ទាញខ្លាំង។ ជាចុងក្រោយ ចូររុករកទីក្រុងដោយក្ដីស្រឡាញ់ នោះទីក្រុងនឹងបង្ហាញសម្រស់ដ៏អាថ៌កំបាំងរបស់វាដល់អ្នក។ សរុបសេចក្ដីមក ការស្វែងរកទីតាំងថតរូបក្នុងទីក្រុង គឺជា វិថីនៃកិច្ចការងាររៀបចំ ដែលបំប្លែងរូបភាពសាមញ្ញឱ្យទៅជាសិល្បៈដ៏មានឥទ្ធិពល។ តាមរយៈការកំណត់គោលបំណងច្បាស់លាស់ ការត្រៀមសម្ភារៈបច្ចេកវិទ្យា និងការអនុវត្តសកម្មភាពរុករកដោយភាពច្នៃប្រឌិត យើងមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរកឃើញនូវ អត្តសញ្ញាណថ្មីនៃទីក្រុងផងដែរ។ ការរុករកទីតាំងគឺជាការវិនិយោគដ៏វៃឆ្លាតបំផុតសម្រាប់អ្នកថតរូបគ្រប់រូប ដើម្បីធានាបាននូវ ភាពជោគជ័យ និងភាពល្អឥតខ្ចោះ នៃស្នាដៃសិល្បៈរូបភាពក្នុងយុគសម័យទំនើបនេះ។